នៅក្នុងសង្គមខ្មែរ ការធ្វើម្ហូបនិងការទទួលទានអាហារជាមួយគ្នាពិតជាមានតួនាទីយ៉ាងសំខាន់មិនអាចកាត់ថ្លៃបានឡើយក្នុងការកសាង និងពង្រឹងចំណងមិត្តភាពឲ្យកាន់តែមានភាពរឹងមាំនិងយូរអង្វែង។ សកម្មភាពនេះត្រូវបានចាត់ទុកថាជាសិល្បៈនៃការទំនាក់ទំនងដ៏ប្រពៃមួយ ដែលអាចបង្ហាញពីភាពស្និទ្ធស្នាល ការយកចិត្តទុកដាក់ និងភាពស្មោះត្រង់របស់មនុស្សចំពោះគ្នាទៅវិញទៅមកដោយមិនចាំបាច់ប្រើពាក្យសម្ដីអ្វីឡើយ។ តាមរយៈការចែករំលែកអាហារដ៏ឈ្ងុយឆ្ងាញ់ មនុស្សគ្រប់រូបអាចបង្ហាញពីក្តីស្រឡាញ់ ការគោរព និងការឲ្យតម្លៃគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួលនិងស៊ីជម្រៅបំផុត។ គ្រាន់តែការបបួលមិត្តភក្តិមកទទួលទានអាហារជុំគ្នាគឺជាទម្រង់មួយនៃការបង្ហាញការយកចិត្តទុកដាក់ដ៏សាមញ្ញនិងមានន័យបំផុតក្នុងទំនាក់ទំនងសង្គម។ នៅពេលដែលអ្នកសម្រេចចិត្តធ្វើម្ហូបដោយផ្ទាល់សម្រាប់មិត្តភក្តិរបស់អ្នក វាបានបង្ហាញយ៉ាងច្បាស់ថាអ្នកបានចំណាយពេលវេលាដ៏មានតម្លៃ កម្លាំងកាយចិត្ត និងភាពហ្មត់ចត់ដើម្បីបម្រើនិងផ្គត់ផ្គង់ដល់ពួកគេ។ តាមពិតទៅ ការផ្តល់ជូនអាហារដ៏ឈ្ងុយឆ្ងាញ់ដល់អ្នកដទៃគឺជាសញ្ញាដ៏ស្មោះត្រង់និងច្បាស់លាស់មួយដែលបង្ហាញថាអ្នកពិតជាស្រឡាញ់ ឲ្យតម្លៃ និងគិតគូរពីសុខភាពរបស់ពួកគេយ៉ាងពិតប្រាកដ។ សកម្មភាពនេះពិតជាការបង្ហាញពីក្តីសប្បុរសដែលចេញពីបេះដូង និងជាការចង់ឃើញអ្នកដទៃមានក្តីសុខនិងភាពរីករាយយ៉ាងពិតប្រាកដក្នុងជីវិតប្រចាំថ្ងៃ។ ជាទូទៅ មិត្តភាពដែលបានកសាងឡើងតាមរយៈការចែករំលែកនិងទទួលទានអាហារជុំគ្នាគឺពិតជាមានភាពរឹងមាំខ្លាំង យូរអង្វែង និងមិនងាយនឹងបែកបាក់ឡើយ។ មិត្តភាពបែបនេះមិនមែនជាមិត្តភាពដែលផ្អែកលើតែការនិយាយ ការសន្យា ឬពាក្យសម្ដីនោះទេ ប៉ុន្តែវាជាទំនាក់ទំនងដែលបានកសាងឡើងដោយផ្អែកលើសកម្មភាពពិតប្រាកដនិងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ អ្នកនឹងមានអារម្មណ៍កក់ក្តៅយ៉ាងជ្រាលជ្រៅនិងមានមោទនភាពចំពោះខ្លួនឯងនៅពេលដែលអ្នកបានឃើញមិត្តភក្តិរបស់អ្នករីករាយនិងពេញចិត្តក្នុងការទទួលទានអាហារដែលអ្នកបានរៀបចំដោយក្តីស្រឡាញ់។ លើសពីនេះ ការចែករំលែកអាហារដ៏ឈ្ងុយឆ្ងាញ់ក៏ជាឱកាសមួយសម្រាប់អ្នកដើម្បីចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ផ្ទាល់ខ្លួនអំពីមុខម្ហូបទៅកាន់មិត្តភក្តិរបស់អ្នកផងដែរ។ អ្នកអាចរៀនពីគ្នាទៅវិញទៅមកអំពីរបៀបធ្វើម្ហូបដ៏ជំនាញ ឬក៏រៀនពីប្រភពនៃគ្រឿងផ្សំដែលផ្តល់នូវគុណភាពល្អបំផុតនិងមានសុវត្ថិភាព។ សកម្មភាពនេះបានក្លាយទៅជាភាសាមួយដ៏មានន័យនិងជ្រាលជ្រៅ ដែលគ្រប់គ្នាអាចយល់បានយ៉ាងងាយដោយមិនបាច់ប្រើពាក្យបកស្រាយអ្វីទាំងអស់។ នេះជាការបង្ហាញពីក្តីស្រឡាញ់ដ៏បរិសុទ្ធដែលគ្មានការរើសអើងនិងគ្មានលក្ខខណ្ឌអ្វីទាំងអស់។ អ្នកពិតជានឹងមានអារម្មណ៍ថាខ្លួនមិននៅឯកោឡើយនៅពេលដែលអ្នកបានចំណាយពេលជាមួយមិត្តភក្តិដ៏ល្អដែលនៅជុំវិញខ្លួន។ ការបម្រើអាហារដល់មិត្តភក្តិក៏ត្រូវបានគេចាត់ទុកថាជាការហាត់ប្រាណដ៏ល្អមួយសម្រាប់ផ្លូវចិត្តនិងអារម្មណ៍របស់អ្នកផងដែរ។ សកម្មភាពនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អប្រសើរ មានថាមពលឡើងវិញ និងមានភាពរស់រវើកក្នុងជីវិត។ រាល់ការជួបជុំគ្នាដើម្បីទទួលទានអាហារជុំគ្នា តែងតែបង្កប់នូវបរិយាកាសដ៏រីករាយពោរពេញទៅដោយសំឡេងសំណើច ក្ដីសប្បាយ និងរឿងដំណាលពីអតីតកាលដែលគួរឱ្យអស់សំណើច។ នៅពេលដែលមនុស្សគ្រប់រូបបានមកជុំគ្នា ពួកគេតែងតែចាប់ផ្ដើមចែករំលែកនូវរឿងរ៉ាវដែលបានជួបប្រទះក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេជាមួយគ្នាដោយស្មោះត្រង់។ នេះគឺជាពេលវេលាដ៏ល្អមួយសម្រាប់ពួកគេក្នុងការសម្រាកលំហែរកាយនិងបន្ធូរអារម្មណ៍ពីភាពតានតឹងដែលបានជួបប្រទះក្នុងជីវិតឬការងារប្រចាំថ្ងៃ។ សកម្មភាពនៃការជួបជុំគ្នាញ៉ាំអាហារអាចជួយឱ្យអ្នកមានអារម្មណ៍ថាខ្លួនមិននៅឯកោឬគ្មានអ្នកនៅក្បែរឡើយ។ វាជាពេលវេលាដ៏ល្អបំផុតដែលអ្នកអាចកសាងនិងបង្កើតនូវអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបានជាមួយមិត្តភក្តិរបស់អ្នក។ អនុស្សាវរីយ៍ដ៏មានន័យទាំងនោះនឹងនៅតែជាប់ក្នុងចិត្តនិងការចងចាំរបស់អ្នកជានិច្ច ទោះបីជាពេលវេលានិងការងារបានធ្វើឱ្យអ្នករវល់យ៉ាងណាក៏ដោយ។ ការរៀបចំម្ហូបអាហាររួមគ្នាជាមួយមិត្តភក្តិក៏ជាផ្នែកមួយដ៏សំខាន់នៃការកសាងអនុស្សាវរីយ៍ដ៏មានន័យមួយផងដែរ។ អ្នកអាចជួយគ្នាទៅវិញទៅមកក្នុងការលាងចាន ការរៀបចំតុឱ្យបានស្អាត ឬការរៀបចំគ្រឿងផ្សំសម្រាប់មុខម្ហូបដែលអ្នកត្រូវធ្វើ។ សកម្មភាពទាំងនេះគឺជាការបង្ហាញពីការសាមគ្គីគ្នាយ៉ាងពិតប្រាកដនិងការយល់ចិត្តគ្នាទៅវិញទៅមក។ អ្នកក៏អាចឆ្លៀតឱកាសនេះដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននិងផ្តល់ដំបូន្មានល្អៗដល់គ្នាទៅវិញទៅមកផងដែរ។ នេះគឺជាឱកាសមួយសម្រាប់អ្នកក្នុងការយល់ដឹងពីគ្នាទៅវិញទៅមកឱ្យបានកាន់តែស៊ីជម្រៅនិងកាន់តែច្បាស់ជាងមុន។ វាក៏អាចជួយដោះស្រាយនូវបញ្ហាដែលបានកើតឡើងរវាងមិត្តភក្តិបានយ៉ាងងាយស្រួលផងដែរ។ ការនិយាយលេងសើចនិងការលេងសប្បាយជាមួយគ្នានៅតុអាហារបានធ្វើឱ្យបរិយាកាសនៃមិត្តភាពកាន់តែមានភាពរស់រវើកនិងស្រស់ស្រាយ។ សរុបមក ការញ៉ាំអាហារជាក្រុមគឺជាពេលវេលាដ៏ល្អបំផុតមួយសម្រាប់បន្ធូរអារម្មណ៍និងសម្រាកពីភាពតានតឹងនៃការងារប្រចាំថ្ងៃ។ ការជួបជុំគ្នាដើម្បីទទួលទានអាហារនៅកម្ពុជាមានច្រើនទម្រង់និងច្រើនបែបយ៉ាងដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ។ ការជួបជុំគ្នាជាលក្ខណៈគ្រួសារគឺជាទម្រង់ទូទៅបំផុតដែលអនុញ្ញាតឱ្យសមាជិកគ្រួសារទាំងអស់បានជួបជុំគ្នាជាប្រចាំ។ ជាទូទៅ គ្រួសារខ្មែរតែងតែជួបជុំគ្នានៅពេលល្ងាចដើម្បីទទួលទានបាយជាមួយគ្នានិងនិយាយគ្នាពីនេះពីនោះ។ នេះគឺជាពេលវេលាដ៏សំខាន់មួយដែលពួកគេអាចចែករំលែករឿងរ៉ាវប្រចាំថ្ងៃនិងពង្រឹងចំណងគ្រួសារឲ្យកាន់តែមានភាពរឹងមាំ។ ការជួបជុំជាមួយមិត្តភក្តិក៏មានច្រើនទម្រង់ផ្សេងៗទៀតផងដែរ ដូចជាការបបួលគ្នាទៅញ៉ាំស៊ុប ឬរៀបចំការជប់លៀងសាច់អាំងនៅតាមផ្ទះរៀងៗខ្លួន។ ការធ្វើសាច់អាំងនៅតាមផ្ទះបានក្លាយទៅជាទម្រង់នៃការជួបជុំដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន។ អ្នកអាចរៀបចំពិធីជប់លៀងតូចមួយដោយគ្រាន់តែអញ្ជើញមិត្តភក្តិដ៏ជិតស្និទ្ធបំផុតរបស់អ្នកមកផ្ទះ។ ការជួបជុំបែបនេះមានភាពងាយស្រួលក្នុងការរៀបចំនិងមិនទាមទារការចំណាយច្រើនពេកនោះឡើយ។ វាក៏អនុញ្ញាតឱ្យអ្នកមានពេលវេលាច្រើនដើម្បីនិយាយគ្នានិងលេងជាមួយមិត្តភក្តិរបស់អ្នកផងដែរ។ ការជួបជុំគ្នានៅខាងក្រៅផ្ទះក៏ជាទម្រង់មួយផងដែរ ដូចជាការបបួលគ្នាទៅដើរលេងក្នុងទីក្រុងឬទៅលេងនៅតំបន់ភ្នំ។ អ្នកក៏អាចទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋានឬហាងកាហ្វេដែលអ្នកចូលចិត្តផងដែរ។ នេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកដើម្បីស្វែងយល់ពីរសជាតិអាហារថ្មីៗនិងបទពិសោធន៍ថ្មីៗ។ ការជួបជុំបែបនេះក៏អាចបង្កើតអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិរបស់អ្នកបានដូចគ្នានឹងការជួបជុំនៅតាមផ្ទះដែរ។ ការជួបជុំគ្នានៅកន្លែងធ្វើការក៏ត្រូវបានគេប្រើប្រាស់ផងដែរដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងមិត្តរួមការងារ។ ក្រុមការងារជាច្រើនតែងតែបបួលគ្នាទៅញ៉ាំអាហារជាមួយគ្នាបន្ទាប់ពីបញ្ចប់ការងាររួច។ បដិសណ្ឋារកិច្ចខ្មែរត្រូវបានគេស្គាល់យ៉ាងច្បាស់ និងល្បីល្បាញតាមរយៈការប្រើប្រាស់អាហារដើម្បីស្វាគមន៍ភ្ញៀវ។ នៅពេលដែលអ្នកបានទៅលេងផ្ទះរបស់មិត្តភក្តិឬក្រុមគ្រួសារ ពួកគេតែងតែរៀបចំម្ហូបអាហារយ៉ាងច្រើនលើសលប់ដើម្បីទទួលស្វាគមន៍អ្នក។ ការផ្តល់ម្ហូបអាហារដ៏ឆ្ងាញ់ៗដល់ភ្ញៀវគឺជាការបង្ហាញពីការគោរពនិងការឲ្យតម្លៃយ៉ាងជ្រាលជ្រៅដល់ពួកគេ។ នេះជាការបង្ហាញថាពួកគេពិតជាស្វាគមន៍និងរីករាយចំពោះវត្តមានរបស់អ្នកដែលបានមកលេងផ្ទះរបស់ពួកគេ។ ភ្ញៀវដែលបានទទួលការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនិងពេញលេញនឹងមានអារម្មណ៍ល្អនិងមានមោទនភាពចំពោះម្ចាស់ផ្ទះ។ ពួកគេនឹងមានអារម្មណ៍ថាខ្លួនត្រូវបានគេស្រឡាញ់និងឲ្យតម្លៃយ៉ាងពិតប្រាកដក្នុងនាមជាមិត្តភក្តិ។ សកម្មភាពនេះជាការកសាងចំណងមិត្តភាពរវាងក្រុមគ្រួសារទាំងពីរឱ្យកាន់តែមានភាពស្និទ្ធស្នាល។ ការបរិភោគអាហារជាមួយគ្នាគឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់មនុស្ស។ វាជាពេលវេលាមួយដែលមនុស្សអាចនិយាយគ្នាពីនេះពីនោះនិងស្គាល់គ្នាកាន់តែច្បាស់ជាងមុន។ ម្ហូបអាហារអាចដើរតួជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ពង្រឹងទំនាក់ទំនងរវាងមនុស្ស។ វាក៏អាចជាការណែនាំពីវប្បធម៌ខ្មែរដ៏ល្អផូរផង់ដល់ជនបរទេសផងដែរ។ បដិសណ្ឋារកិច្ចតាមរយៈអាហារបានក្លាយជាផ្នែកមួយដ៏សំខាន់បំផុតនៃអត្តសញ្ញាណខ្មែរតាំងពីបុរាណមក។ វាមិនមែនជាការបង្ខិតបង្ខំឡើយ ប៉ុន្តែវាជាការបង្ហាញពីភាពស្មោះត្រង់និងការគោរពដោយមិនមានការទាមទារអ្វីតបវិញ។ នៅពេលដែលអ្នករៀបចំម្ហូបអាហារសម្រាប់ភ្ញៀវ អ្នកគួរតែគិតគូរពីចំណង់ចំណូលចិត្តនិងរសជាតិដែលពួកគេចូលចិត្តជាមុនសិន។ សកម្មភាពនេះនឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនត្រូវបានគេយកចិត្តទុកដាក់និងមើលថែរក្សាយ៉ាងដិតដល់បំផុត។ ការទទួលទានអាហារជាក្រុមគឺជាសកម្មភាពមួយដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយតាំងពីបុរាណកាលមក។ វាជាទម្លាប់ដ៏ល្អមួយដែលមនុស្សគ្រប់រូបគួរតែរក្សាទុកនិងបន្តអនុវត្តរហូតទៅ។ ការធ្វើម្ហូបជាមួយគ្នាសម្រាប់ទទួលទានក្នុងកម្មវិធីផ្សេងៗ ក៏ជាសញ្ញាមួយនៃការសាមគ្គីគ្នាដ៏រឹងមាំរវាងមនុស្សផងដែរ។